ការបាញ់ត្រី ឬ ការចាក់ត្រី ក្នុងទឹករាក់ៗ គឺជាវិធីសាស្ត្រនេសាទដែលមានឫសគល់យ៉ាងជ្រៅជ្រះក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅតាមតំបន់ជនបទ។ វាមិនត្រឹមតែជាមធ្យោបាយរកស្បៀងប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយនៃវប្បធម៌ និងការសម្របខ្លួនទៅនឹងវដ្តធម្មជាតិនៃជំនោរទឹកឡើងចុះ។ វិធីសាស្ត្រនេះច្រើនត្រូវបានគេអនុវត្តនៅតាមទីតាំងដែលមានទឹករាក់ដូចជាអូរ ស្ទឹង ប្រឡាយ វាលស្រែ ឬបឹងបួ ដែលទឹកចាប់ផ្តើមរីងស្ងួតនៅរដូវប្រាំង។ ការនេសាទបែបប្រពៃណីដូចជាការបាញ់ត្រី ឬការចាក់ត្រីក្នុងទឹករាក់ៗ គឺពឹងផ្អែកលើឧបករណ៍សាមញ្ញៗដែលត្រូវបានបង្កើតឡើងពីវត្ថុធាតុដើមធម្មជាតិនៅតាមមូលដ្ឋាន។ ឧបករណ៍ទាំងនេះឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់និងការសម្របខ្លួនរបស់ប្រជាជនខ្មែរទៅនឹងធនធានជុំវិញខ្លួន។ ធ្នូ ឬស្នា ដែលជាឧបករណ៍សម្រាប់បរបាញ់ត្រីបែបបុរាណ។ ជាទូទៅ បើនិយាយអំពីធ្នូ ត្រូវបានធ្វើឡើងពីឈើរឹង ឬឫស្សីដែលមានភាពបត់បែនល្អដើម្បីបង្កើតកម្លាំងបាញ់។ ចំពោះខ្សែធ្នូ គេអាចប្រើសរសៃសូត្រ ខ្សែនីឡុងរឹងមាំ ឬសរសៃរុក្ខជាតិពិសេសដែលធន់នឹងកម្លាំងទាញ។ បើចុងព្រួញវិញ ត្រូវបានធ្វើឲ្យស្រួចខ្លាំងដើម្បីងាយស្រួលចាក់ចូលសាច់ត្រី។ ដើម្បីធានាថាត្រីជាប់ល្អមិនរអិលចេញក្រោយពេលបាញ់ ឬចាក់ ។ ព្រួញមួយចំនួនក៏មានខ្សែចងភ្ជាប់ជាមួយធ្នូផងដែរ ដើម្បីងាយស្រួលទាញមកវិញពេលបាញ់ត្រូវគោលដៅ។ រីឯប្រភេទឧបករណ៍សម្រាប់ស្វែងរកត្រី ដូចជាដាវ កាំបិត ចបកាប់ ក៏ជាឧបករណ៍ដែលមានសារៈសំខាន់សម្រាប់ការត្រៀមរៀបចំទីតាំងនេសាទ។ គេប្រើវាដើម្បីកាប់ដី ឬចបដីធ្វើជាទំនប់តូចៗសម្រាប់ខណ្ឌទឹក ឬបង្ហូរទឹកឲ្យរីងស្ងួតនៅក្នុងតំបន់ជាក់លាក់មួយ។ ការធ្វើបែបនេះជួយសម្រួលដល់ការចាប់ត្រីដែលជាប់នៅក្នុងភក់ឬតំបន់ទឹករាក់បំផុត។ ចំណែកកន្ទ្រឹមវិញ វាជាឧបករណ៍នេសាទដែលពេញនិយមសម្រាប់ចាក់ត្រីដែលពួន។ វាត្រូវបានធ្វើពីឈើ ឬដែកដោយមានចុងស្រួចនិងធ្មេញជាច្រើន ដែលជាទូទៅពី ៣ ទៅ ៧ ធ្មេញ ហើយវារៀបជាជួរ ឬជារង្វង់។ កន្ទ្រឹមត្រូវបានប្រើប្រាស់ដើម្បីចាក់ត្រីដែលលាក់ខ្លួននៅក្នុងភក់ ក្រោមគុម្ពោត គល់ឈើ ឬក្នុងប្រហោងដី។ ត្រីសូល មានលក្ខណៈស្រដៀងគ្នានឹងកន្ទ្រឹម ប៉ុន្តែអាចមានទំហំ ឬរាងខុសគ្នាបន្តិចបន្តួចទៅតាមតំបន់នីមួយៗនៅកម្ពុជា។ រីឯកញ្ជើ ល្អី ជាល ទាំងនេះជាឧបករណ៍សម្រាប់ផ្ទុកត្រីដែលចាប់បាន។ ជាធម្មតា គេធ្វើវាពីឫស្សី ឬវត្ថុធាតុដើមធម្មជាតិផ្សេងៗទៀតដែលមាននៅមូលដ្ឋាន។ វាត្រូវបានរចនាឡើងឲ្យងាយស្រួលយកតាមខ្លួនក្នុងពេលនេសាទ។ ឧបករណ៍ទាំងនេះបង្ហាញពីភាពប៉ិនប្រសប់របស់ប្រជាជនខ្មែរក្នុងការប្រើប្រាស់ធនធានធម្មជាតិជុំវិញខ្លួនដើម្បីផ្គត់ផ្គង់ជីវភាព។ ការបាញ់ត្រី ឬចាក់ត្រីក្នុងទឹករាក់ៗ គឺជាសកម្មភាពនេសាទដែលរួមបញ្ចូលទាំងជំនាញបុគ្គល និងការសហការជាក្រុម អាស្រ័យលើទំហំនៃតំបន់នេសាទ និងបរិមាណត្រីដែលចង់ចាប់។ ការបាញ់ត្រី វាជាវិធីសាស្ត្រតម្រូវឲ្យអ្នកនេសាទមានភាពប៉ិនប្រសប់ក្នុងការតម្រង់គោលដៅ និងភាពរហ័សរហួន។ ការស្វែងរកទីតាំង ជាទូទៅ អ្នកនេសាទនឹងដើរស្វែងរកតំបន់ទឹកថ្លារាក់ៗ ឬកន្លែងណាដែលមានសម្បូរត្រីហែលទឹក។ ពួកគេអាចដើរតាមមាត់ស្ទឹង អូរ ឬប្រឡាយទឹកថ្លាដែលមើលឃើញត្រីច្បាស់។ ពេលឃើញត្រីនៅចម្ងាយកំណត់ ពួកគេនឹងតម្រង់ព្រួញបាញ់ត្រង់ទៅត្រីនោះ។ នេះមិនមែនជារឿងងាយស្រួលនោះទេ ព្រោះពន្លឺដែលបាក់ចំណាំងផ្លាតក្នុងទឹកអាចធ្វើឲ្យទីតាំងត្រីដែលមើលឃើញខុសពីការពិត។ ដូច្នេះ អ្នកនេសាទដែលមានបទពិសោធន៍ត្រូវទាយទីតាំងរបស់ត្រីដោយផ្អែកលើចំណាំងផ្លាតនេះ។ បច្ចេកទេសនេះទាមទារភាពរហ័សរហួន ក្នុងការបាញ់មុនត្រីរត់ ការតម្រង់គោលដៅបានល្អឥតខ្ចោះ និងការយល់ដឹងពីឥរិយាបថរបស់ត្រី។ ការចាក់ត្រី វិធីសាស្ត្រនេះមានលក្ខណៈខុសគ្នាពីការបាញ់ត្រី ដោយច្រើនប្រើនៅតំបន់ទឹកដែលរីងស្ងួត ឬក្លាយជាភក់។ វិធីសាស្ត្រនេះច្រើនប្រើនៅតំបន់ដែលទឹករីងស្ងួត ឬជាភក់សុទ្ធ ដែលត្រីមានទំនោរលាក់ខ្លួននៅក្នុងភក់ ឬក្រោមដី។ អ្នកនេសាទអាចប្រើឧបករណ៍ចាក់ដែលមានធ្មេញស្រួចៗ ដូចជាកន្ទ្រឹម ឬត្រីសូល ឬសូម្បីតែដៃទទេដើម្បីស្ទាបរកត្រីដែលលាក់ខ្លួននៅក្នុងភក់ ក្រោមគល់ឈើ ឬក្នុងគុម្ពោតក្បែរមាត់ទឹក។ ពួកគេដើរស្ទាបយឺតៗ ឬចាក់សាកល្បងទៅក្នុងភក់។ ពេលខ្លះ ប្រជាជនក៏អាចធ្វើទំនប់តូចៗដោយប្រើដី ឬចបកាប់ ដើម្បីបង្ហូរទឹកចេញពីតំបន់ជាក់លាក់មួយឲ្យរីងស្ងួត។ នេះធ្វើឲ្យត្រីគ្មានកន្លែងលាក់ខ្លួន ហើយងាយស្រួលក្នុងការចាប់ដោយដៃ ឬឧបករណ៍ចាក់។ វិធីនេះទាមទារការអត់ធ្មត់ខ្ពស់ ក្នុងការស្វែងរកត្រីដែលលាក់ខ្លួន និងការប្រើប្រាស់កម្លាំង ក្នុងការចាក់ ឬជីកភក់។ ទាំងវិធីសាស្ត្របាញ់ត្រី និងចាក់ត្រីសុទ្ធតែជាផ្នែកមួយនៃចំណេះដឹងបុរាណរបស់ប្រជាជនខ្មែរក្នុងការរស់នៅជាមួយធម្មជាតិ។ ការបាញ់ត្រី ឬការចាក់ត្រីក្នុងទឹករាក់ៗ ច្រើនតែចាប់បានប្រភេទត្រីទឹកសាបដែលធន់នឹងការប្រែប្រប្រួលបរិស្ថាន ជាពិសេសប្រភេទត្រីដែលអាចរស់រានមានជីវិតក្នុងទឹកតិច ឬក្នុងភក់នៅរដូវប្រាំង។ ប្រភេទត្រីសំខាន់ៗដែលចាប់បានរួមមាន ត្រីអណ្ដែង ត្រីរស់ ត្រីផ្ទក់ ត្រីក្រាញ់ ត្រីឆ្លូញ និង អន្ទង់ទឹកសាបជាដើម។ ត្រីអណ្ដែង ត្រីនេះមានលក្ខណៈសម្គាល់ដោយពុកមាត់វែងៗ និងអាចរស់នៅបានយូរក្នុងភក់ ឬតំបន់ស្ងួត។ ត្រីរស់ក៏ជាត្រីមួយប្រភេទដែលអាចធន់ទ្រាំនឹងការខ្វះទឹក ហើយអាចផ្លាស់ទីលើគោកក្នុងរយៈពេលខ្លីបាន។ ត្រីផ្ទក់ ជាត្រីស៊ីសាច់ មានរូបរាងវែងមូល ហើយក៏អាចរស់នៅក្នុងទឹកខ្សត់ ឬភក់បានយូរ។ ត្រីក្រាញ់ ជាត្រីតូចជាងត្រីរស់បន្តិច ប៉ុន្តែមានលក្ខណៈស្រដៀងគ្នា ហើយក៏អាចរស់រានមានជីវិតក្នុងបរិស្ថានទឹករាក់ៗ។ ត្រីឆ្លូញ ឬអន្ទង់ទឹកសាប ជាសត្វដែលរស់នៅលាក់ខ្លួនក្នុងភក់ ឬក្រោមដី ហើយងាយស្រួលចាប់បានដោយវិធីចាក់។ ក្រៅពីត្រីខាងលើ កង្កែប និងអន្ទង់ ក៏ជាសត្វដែលពេញនិយមចាប់បានដោយវិធីសាស្ត្រចាក់ក្នុងភក់ផងដែរ ព្រោះពួកវាមានលក្ខណៈពិសេសអាចលាក់ខ្លួនក្នុងភក់បានយ៉ាងល្អនៅរដូវប្រាំង។ ការបាញ់ត្រី ឬការចាក់ត្រី មិនមែនគ្រាន់តែជាវិធីសាស្ត្រនេសាទនោះទេ តែវាមានសារៈសំខាន់ជាច្រើនចំពោះជីវភាព និងវប្បធម៌របស់ប្រជាជននៅតាមជនបទក្នុងប្រទេសកម្ពុជា។ ប្រភពស្បៀងអាហារ និងអាហារូបត្ថម្ភ នេះគឺជាតួនាទីចម្បងបំផុត។ ការនេសាទទាំងនេះផ្តល់នូវប្រភពប្រូតេអ៊ីនដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារ។ ជាពិសេសនៅរដូវប្រាំង ដែលជាពេលត្រីទឹកសាបងាយស្រួលរកក្នុងទឹករាក់ៗ ប្រជាជនពឹងផ្អែកលើការនេសាទនេះដើម្បីធានាសន្តិសុខស្បៀង។ ត្រីដែលចាប់បានលើសពីតម្រូវការបរិភោគរបស់គ្រួសារ អាចត្រូវបានយកទៅលក់នៅទីផ្សារក្នុងស្រុក ឬទៅឲ្យអ្នកប្រមូលទិញ។ នេះបង្កើតបានជាប្រាក់ចំណូលបន្ថែមដ៏សំខាន់សម្រាប់គ្រួសារជាច្រើន ដែលជួយទ្រទ្រង់ជីវភាព ឬបំពេញតម្រូវការផ្សេងៗ។ ការបាញ់ត្រី ឬចាក់ត្រី គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីជីវភាពរស់នៅប្រពៃណី និងវប្បធម៌ជនបទរបស់ខ្មែរ។ វាជាសកម្មភាពដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ ដោយភ្ជាប់មកជាមួយនូវចំណេះដឹងពីដូនតាអំពីបរិស្ថានធម្មជាតិ អាកាសធាតុ វដ្តទឹក និងឥរិយាបថរបស់ត្រី។ សកម្មភាពសហគមន៍ និងសាមគ្គីភាព ជារឿយៗ ការនេសាទបែបនេះធ្វើឡើងជាក្រុម។ នេះមិនត្រឹមតែជួយឲ្យការងារមានប្រសិទ្ធភាពជាងមុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ល្អសម្រាប់ប្រជាជនក្នុងសហគមន៍ជួបជុំគ្នា កម្សាន្ត និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងគ្នាទៅវិញទៅមក។ ទោះបីជាការបាញ់ត្រី ឬការចាក់ត្រីក្នុងទឹករាក់ៗ គឺជាវិធីសាស្ត្រនេសាទប្រពៃណីដ៏មានប្រយោជន៍ និងជាផ្នែកមួយនៃជីវភាពរស់នៅក៏ដោយ ក៏វាមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលទាមទារការយកចិត្តទុកដាក់ និងការពិចារណាដើម្បីធានានិរន្តរភាព។ ការថយចុះធនធានត្រី នេះគឺជាកង្វល់ចម្បងមួយ។ ការនេសាទដែលមិនមានការគ្រប់គ្រង ជាពិសេសការចាប់ត្រីតូចៗ កូនត្រី ឬត្រីពង អាចរួមចំណែកយ៉ាងឆាប់រហ័សដល់ការថយចុះធនធានត្រីធម្មជាតិ។ នៅពេលដែលត្រីមិនមានឱកាសបន្តពូជគ្រប់គ្រាន់ ឬកូនត្រីត្រូវបានចាប់មុនពេលវាធំធាត់ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់និរន្តរភាពអេកូឡូស៊ី និងបរិមាណត្រីសម្រាប់មនុស្សជំនាន់ក្រោយ។ វិធីសាស្ត្រនេសាទមួយចំនួនអាចមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន។ ឧទាហរណ៍ ការបង្ហូរទឹកឲ្យរីងទ្រង់ទ្រាយធំ ដើម្បីចាប់ត្រី អាចបំផ្លាញទីជម្រកធម្មជាតិរបស់សត្វទឹកដទៃទៀត រួមទាំងរុក្ខជាតិក្នុងទឹក និងសត្វល្អិត។ ការផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីបែបនេះ អាចបណ្តាលឲ្យមានអតុល្យភាពធម្មជាតិ។ នៅក្នុងតំបន់ខ្លះ រដ្ឋាភិបាល ឬអាជ្ញាធរនេសាទអាចមានច្បាប់ ឬបទប្បញ្ញត្តិច្បាស់លាស់ស្តីពីការនេសាទ ដើម្បីការពារធនធានជលផល។ នេះរួមបញ្ចូលទាំងរដូវបិទនេសាទ ដែលអនុញ្ញាតឲ្យត្រីបន្តពូជ តំបន់អភិរក្សដែលហាមឃាត់ការនេសាទ ឬការកំណត់ប្រភេទឧបករណ៍នេសាទ។ ការមិនអនុលោមតាមច្បាប់ទាំងនេះ មិនត្រឹមតែអាចបង្កប់ញ្ហាផ្លូវច្បាប់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិផងដែរ។ ដើម្បីធានាថាការនេសាទប្រពៃណីទាំងនេះនៅតែអាចបន្តបានសម្រាប់មនុស្សជំនាន់ក្រោយ ការយល់ដឹង និងការអនុវត្តការនេសាទដោយការទទួលខុសត្រូវ គឺជាកត្តាចាំបាច់។